យើងដឹងហើយថាឈ្មោះជនជាតិខ្មែរយើងមួយចំនួនធំ បានទទួលឥទ្ធិពលពីវប្បធម៌បរទេស ជាពិសេសគឺ ឈ្មោះចិន និង ឈ្មោះបារាំង។ វាអាចបណ្តាលមកពីប្រវត្តិសាស្ត្រនៃការធ្វើចំណាកស្រុក ការធ្វើពាណិជ្ជកម្ម និងអាណានិគមនិយមជាដើម។ ហើយឈ្មោះទាំងនេះដែរ ភាគច្រើនត្រូវបានប្រើប្រាស់ដោយជនជាតិខ្មែរដែលមានឈាមជ័រចិន ឬខ្មែរកាត់ចិន។ ឧទាហរណ៍ដូចជា ឈ្មោះលី ជាឈ្នោះចិនមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ឈ្មោះជាច្រើននៅក្នុងវប្បធម៌ខ្មែរ ដែលអាចត្រូវបានប្រើប្រាស់ទាំងជា ត្រកូល ឬ នាមត្រកូល និង ជាឈ្មោះផ្ទាល់ខ្លួន ឬនាមផ្ទាល់ខ្លួន។ រីឯឈ្មោះ "ឡុង" កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ហើយមនុស្សជាច្រើន ចូលចិត្តយកដាក់ឈ្មោះឲ្យកូនប្រុស ក្នុងសម័យបច្ចុប្បន្ននេះ។ តាមដែលឃើញភាគច្រើនគេមិនសូវយកឈ្មោះនេះមកដាក់ជានាមត្រកូលប៉ុន្មាននោះទេ។ បើនិយាយពីឈ្មោះឈុន មិនសូវមានប៉ុន្មានទេព្រោះវារៀងពិបាកហៅពេលខ្លះអាចច្រលំហៅ ឈួន ឬឈន់។ ក្រៅពីឈ្មោះ "ឡុង" ដែលពេញនិយមសម្រាប់កូនប្រុស ឈ្មោះ "ឡេង" ក៏កំពុងទទួលបានការពេញនិយមផងដែរ ជាពិសេសគេចូលចិត្តយកមកដាក់ បន្ទាប់ពីនាមត្រកូលសម្រាប់ កូនស្រី ឈ្មោះ នាង ឈុនឡេង ក្នុងសម័យបច្ចុប្បន្ន។ ចំណែកឯឈ្មោះ "សៀវមី" កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ហើយមនុស្សជាច្រើន ចូលចិត្តយកមកដាក់ជាឈ្មោះកូនស្រី នាពេលបច្ចុប្បន្ននេះ។ ចំពោះឈ្មោះទៀងវិញគេចូលចិត្តដាក់អោយកូនស្រីដែរវាស្រួលហៅហើយកពិរោះមួយបែប។ ហើយវាមានអត្ថន័យស្រដៀងទៅនឹងពាក្យខ្មែរយើងដូចជាពាក្យ មិនទៀងទាត់។ មួយវិញទៀតឈ្មោះហុង ក៏ជាឈ្មោះដែលគេដាក់អោយបានកូនទាំងប្រុសនិងស្រី។ ជាពិសេសវាអាចដាក់បានទាំងឈ្មោះបន្ទាប់ពីត្រកូលបានទៀតដូចជាឈ្មោះ ជា ហុងលី ជាដើម។ ទទ្ទឹមនឹងនេះឈ្មោះម៉េង ក៏ដូចគ្នាតាមដែលធ្លាប់ដឹងគេដាក់អោយកូនប្រុសជាជាងកូនស្រី។ ការជ្រើសរើសឈ្មោះសម្រាប់កូនប្រុសដោយផ្អែកលើ ទំនោរសូរសៀង គឺជារឿងធម្មតា ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរួមរបស់សង្គម។ បន្ថែមពីលើនេះទៀត ក្នុងអំឡុងពេលដែលកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងឆ្នាំ ចាប់ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ក៏មានឥទ្ធិពលវប្បធម៌បារាំងបានជ្រៀតចូលមកក្នុងសង្គមខ្មែរ រួមទាំងការដាក់ឈ្មោះផងដែរ។។ បន្ថែមពីនេះទៀត ក្នុងបរិបទសម័យបច្ចុប្បន្ន ឈ្មោះបារាំងមួយចំនួនត្រូវបានខ្មែរយកមកប្រើប្រាស់ យ៉ាងទូលំទូលាយ។ ការដែលឈ្មោះបារាំងមួយចំនួនត្រូវបានខ្មែរយកមកប្រើប្រាស់ គឺបណ្ដាលមកពី បំណងប្រាថ្នារបស់ប្រជាជនខ្មែរចង់បានភាពទាន់សម័យ និងការរីកចម្រើន រួមផ្សំជាមួយឥទ្ធិពលនៃការគ្រប់គ្រង និងរដ្ឋបាលរបស់បារាំង ក្នុងសម័យអាណានិគម។ ឧទាហរណ៍ឈ្មោះឡូរេន (Lauren) ជាឈ្មោះដែលខ្មែរយើងសម័យឥលូវដាក់អោយកូនស្រី។ យើងអាចសន្និដ្ឋានបានថាឈ្មោះនេះពិរោះស្ដាប់ហើយប្លែកព្រោះនៅសម័យបច្ចុប្បន្នសំបូរកូនកាត់ខ្មែរបារាំងច្រើន។ យ៉ាងណាមិញឈ្មោះដេវីដ (David) ក៏ត្រូវបានគេប្រើដាក់អោយកូនតាំងពីយូរមកហើយដែរ។ និយាយរួមទៅឈ្មោះនេះគេចូលចិត្តដាក់អោយកូនប្រុសមិនថាកូនខ្មែរសុទ្ធ ឬកូនខ្មែរកាត់បារាំងនោះទេ។